ជាក់ស្ដែងក្នុងនោះ ឆាពងទាប្រៃ ដែលចម្អិនជាមួយគ្រឿងសមុទ្រដូចជា បង្គា ឬមឹក ដែលបង្កើតរសជាតិឈ្ងុយឆ្ងាញ់ ជាពិសេស បរិភោគជាមួយបាយក្ដៅៗ។ ចំពោះគ្រឿងផ្សំមានដូចជា មឹក ឬបង្គា ខ្ទឹមស ស្លឹកខ្ទឹម ទឹកត្រី ស្ករស ទឹកប្រេងខ្យង ម្រេចម៉ដ្ឋ និងពងទាប្រៃ។ របៀបធ្វើយើងត្រូវយកពងទាប្រៃទៅបកសំបក យកតែពងក្រហម រួចបុកឬក្រឡុកឱ្យម៉ដ្ឋ។ បន្ទាប់មក ត្រូវយកខ្ទឹមសទៅបំពងឱ្យឈ្ងុយ រួចដាក់គ្រឿងសមុទ្រចូលទៅឆាឱ្យឆ្អិន។ ចុងក្រោយ ដាក់ពងទាប្រៃដែលបានបុកម៉ដ្ឋ ចូលទៅកូរឱ្យសព្វ ថែមគ្រឿងតាមការចូលចិត្ត រួចដាក់ស្លឹកខ្ទឹម និងបិទភ្លើងជាការស្រេច។